សំពត់ខ្មែរមានច្រើនប្រភេទណាស់ ហើយរបៀបស្លៀកក៏មានភាពខុសគ្នាដែរ អាស្រ័យលើប្រភេទសំពត់ និងកម្មវិធីដែលត្រូវស្លៀក។ ហូលសូត្រ ជាសំពត់ដែលត្បាញដោយដៃយ៉ាងល្អិតល្អន់ ដោយប្រើបច្ចេកទេសចងពណ៌ និងភាពអត់ធ្មត់ក្នុងការត្បាញ។ សំពត់ហូលសូត្រមានតម្លៃខ្ពស់ ពីព្រោះតែភាពប្រណិតនៃសិល្បៈត្បាញរបស់ខ្មែរ។ ចំណែកឯ ផាមួងមានលក្ខណៈសាមញ្ញជាងហូល ប៉ុន្តែនៅតែជាជម្រើសដ៏ពេញនិយមសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ ឬពិធីផ្សេងៗ។ សំពត់ហូលប៉ាក់ ជាសំពត់ដែលមានការប៉ាក់បន្ថែមបង្កើតជារូបភាព ឬក្បាច់រចនាលេចធ្លោលើផ្ទៃសំពត់។ វាជាសិល្បៈដ៏ចំណាស់មួយដែលបានវិវត្តន៍ពីសកម្មភាពប្រចាំថ្ងៃទៅជាការងារសិល្បៈដ៏ល្អវិចិត្រ ដែលអាចបន្ថែមភាពលេចធ្លោ និងភាពស្រស់ស្អាត ដល់វត្ថុជាច្រើន។ សំពត់ធម្មតា ជាសំពត់ដែលត្បាញពីកប្បាស ឬអំបោះធម្មតា មិនមានក្បាច់រចនាស្មុគស្មាញច្រើនទេ។ សំពត់ប្រភេទនេះមានតម្លៃសមរម្យ ហើយពេញនិយមសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ។ ការស្លៀកសំពត់ខ្មែរមានច្រើនទម្រង់ដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌យើង។ របៀបផ្នត់ នេះជារបៀបដែលគេនិយមស្លៀកដោយធ្វើផ្នត់ជាច្រើននៅខាងមុខ ឬចំហៀងនៃសំពត់។ ផ្នត់ទាំងនេះអាចត្រូវបានចាប់បត់ឲ្យណែន ឬរលុង អាស្រ័យលើម៉ូដដែលអ្នកចង់បាន។ បច្ចេកទេសនេះបង្ហាញពីភាពល្អិតល្អន់ និងសោភ័ណភាពនៃការស្លៀកពាក់បែបប្រពៃណីខ្មែរ ដែលមិនត្រឹមតែជាការស្លៀកពាក់ប៉ុណ្ណោះទេ តែជាសិល្បៈនៃការតុបតែងខ្លួនដែលតម្រូវឲ្យមានការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិត។ របៀបនេះធ្វើឲ្យសំពត់មានភាពរលុង និងងាយស្រួលក្នុងការធ្វើចលនា ព្រមទាំងមើលទៅមានភាពថ្លៃថ្នូរ។ របៀបអប្សរា របៀបនេះស្លៀករឹបនឹងដងខ្លួន ពិសេសត្រគាក ដើម្បីរំលេចរាងរៅរបស់អ្នកពាក់។ សំពត់ត្រូវបានរុំយ៉ាងណែនជុំវិញចង្កេះ និងត្រគាក ហើយជួនកាលមានផ្នត់តូចមួយនៅខាងមុខ ឬចំហៀងដើម្បីបង្កើនភាពទាក់ទាញ។ របៀបនេះត្រូវបានគេឃើញជាទូទៅលើរូបចម្លាក់អប្សរាបុរាណ ហើយបង្ហាញពីភាពស្រស់ស្អាត និងរាងរៅរបស់ស្ត្រីខ្មែរ។ របៀបប្រចាំថ្ងៃ នេះជារបៀបសាមញ្ញបំផុត ដោយគ្រាន់តែរុំសំពត់ជុំវិញចង្កេះ រួចចង ឬចាប់បត់ឲ្យណែន។ ក្នុងនោះដែរការធ្វើផ្នត់មិនមានភាពស្មុគស្មាញច្រើនទេ ហើយជួនកាលយើងគ្រាន់តែត្រូវការប្រើខ្សែក្រវាត់ ឬម្ជុលដើម្បីចាប់អោយជាប់។ របៀបនេះមានលក្ខណៈសាមញ្ញ និងងាយស្រួលសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ ព្រោះវាមានភាពងាយស្រួល និងរហ័ស។ សំពត់ខ្មែរមិនត្រឹមតែជាសំលៀកបំពាក់ប៉ុណ្ណោះទេ តែថែមទាំងជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រខ្មែរ។ ការត្បាញសំពត់ ពិសេសសំពត់ហូលសូត្រ ត្រូវបានគេចាត់ទុកជាសិល្បៈមួយដែលបានបន្សល់ទុកពីដូនតាតាំងពីបុរាណកាល។ តម្លៃសិល្បៈ និងសេដ្ឋកិច្ច សំពត់ខ្មែរ ជាពិសេសហូលសូត្រ ត្រូវបានត្បាញដោយដៃយ៉ាងសម្រិតសម្រាំង ដែលទាមទារនូវភាពប៉ិនប្រសប់ អត់ធ្មត់ និងពេលវេលាច្រើន។ នេះហើយធ្វើឲ្យសំពត់ហូលមានតម្លៃខ្ពស់ និងក្លាយជាមុខទំនិញដែលល្បីល្បាញរហូតដល់បរទេស។ និមិត្តរូបនៃឋានៈ និងទ្រព្យធន កាលពីសម័យបុរាណ ការស្លៀកពាក់សំពត់ហូល ឬសំពត់សូត្រល្អៗបង្ហាញពីឋានៈខ្ពស់ និងទ្រព្យធនរបស់បុគ្គលក្នុងសង្គម។ ការប្រើប្រាស់ក្នុងពិធីបុណ្យ សំពត់ខ្មែរត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិធីបុណ្យប្រពៃណីផ្សេងៗដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ ជាដើម។ វាបានរួមចំណែកធ្វើឲ្យពិធីទាំងនោះមានលក្ខណៈអធិកអធម និងស្រស់បំព្រង។ បច្ចុប្បន្ន មានការខិតខំប្រឹងប្រែងជាច្រើនដើម្បីអភិរក្សសិល្បៈត្បាញសំពត់ខ្មែរឲ្យនៅគង់វង្ស និងបន្តទៅដល់ជំនាន់ក្រោយ។ សាលាបណ្ដុះបណ្ដាល មានអង្គការ និងសាលាបណ្ដុះបណ្ដាលជាច្រើនដែលបង្រៀនសិស្សជំនាន់ក្រោយនូវបច្ចេកទេសត្បាញសំពត់បែបបុរាណ។ ការច្នៃប្រឌិតថ្មី អ្នករចនាម៉ូដខ្មែរជាច្រើនបានយកសំពត់ខ្មែរទៅច្នៃប្រឌិតជាម៉ូដសម្លៀកបំពាក់ទាន់សម័យដើម្បីឲ្យសំពត់ខ្មែរកាន់តែពេញនិយមទាំងក្នុងនិងក្រៅប្រទេស។ ការលើកកម្ពស់ផលិតផលក្នុងស្រុក ជាការទិញ និងប្រើប្រាស់សំពត់ខ្មែរដែលផលិតដោយសិប្បករក្នុងស្រុក គឺជាការរួមចំណែកមួយក្នុងការជួយគាំទ្រដល់សិល្បៈបុរាណនេះឲ្យនៅរស់រានមានជីវិត។ សព្វថ្ងៃនេះ សំពត់ខ្មែរមិនត្រឹមតែជាសំលៀកបំពាក់ប្រពៃណីសម្រាប់ពិធីបុណ្យប៉ុណ្ណោះទេ តែក៏ត្រូវបានគេយកទៅច្នៃប្រឌិតជាម៉ូដសម្លៀកបំពាក់សម័យទំនើបផងដែរ ដើម្បីរក្សានូវភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌នេះ។